ពិធីមង្គលការរបស់ប្រជាជនខ្មែរ កំពុងមានការវិវត្តប្រែប្រួលគួរឲ្យកត់សម្គាល់ ខុសពីពិធីមង្គលការនៅសម័យបុរាណ នាពេលបច្ចុប្បន្ន។ ភាពខុសគ្នាទាំងនេះអាចមើលឃើញយ៉ាងច្បាស់តាមរយៈពេលនៃការប្រារព្ធពិធី កិច្ចពិធីនានា ការស្លៀកពាក់ ការរៀបចំ និងទិដ្ឋភាពសង្គម វប្បធម៌មួយចំនួនទៀត។ តាមប្រពៃណីបុរាណ ពិធីមង្គលការខ្មែរប្រព្រឹត្តទៅពេញរយៈពេលបីថ្ងៃបីយប់ ដែលថ្ងៃនីមួយៗសុទ្ធតែមានកិច្ចពិធីដ៏មានអត្ថន័យរៀងៗខ្លួន។ ពិធីសំខាន់ៗរួមមាន នៅថ្ងៃទី១ ជាថ្ងៃចូលរោងមាន ពិធីសង់រោង និងពិធីសូត្រមន្ត។ ថ្ងៃទី២ មាន ពិធីកាត់សក់ ដែលមានអត្ថន័យជានិមិត្តរូបនៃការចាប់ផ្តើមជីវិតថ្មី មានពិធីសែនក្រុងពាលី និងពិធីសំពះផ្ទឹម។ ថ្ងៃទី៣ ឬ ថ្ងៃចេញរោង មាន ពិធីចងដៃ ដែលញាតិមិត្តជិតឆ្ងាយអញ្ជើញមកជូនពរជ័យនិងចងដៃខ្សែពណ៌ក្រហមដល់គូស្វាមីភរិយាថ្មី និងពិធីបង្វិលពពិល។ ពិធីមង្គលការតាមបែបប្រពៃណីភាគច្រើនត្រូវបានរៀបចំឡើងនៅឯគេហដ្ឋានខាងស្រី។ ការតុបតែងមានលក្ខណៈសាមញ្ញ ដោយប្រើប្រាស់វត្ថុធាតុដើមពីធម្មជាតិដូចជា ដើមចេក ដើមអំពៅ និងផ្កាស្រស់ក្នុងស្រុក។ ចំពោះការស្លៀកពាក់វិញ កូនកំលោះកូនក្រមុំត្រូវផ្លាស់ប្តូរឈុតប្រពៃណីជាច្រើនទៅតាមកិច្ចពិធីនីមួយៗ ដែលឈុតនីមួយៗមានពណ៌ និងការរចនាខុសៗគ្នា។ ការរៀបចំមង្គលការភាគច្រើនមានការចាត់ចែងពីសំណាក់មាតាបិតា ឬចាស់ទុំទាំងសងខាង ហៅថាការរៀបចំគូស្រករ។ ការចំណាយមានលក្ខណៈសមរម្យ ផ្អែកលើសម្ភារៈក្នុងស្រុក។ ការកំណត់តម្លៃបណ្ណាការច្រើនតែឆ្លងកាត់ការចរចាគ្នារវាងចាស់ទុំ ឬ អ្នកមហា របស់គ្រួសារទាំងសងខាង។ ថ្លៃបណ្ណាការអាចប្រែប្រួលអាស្រ័យលើកត្តាដូចជា ឋានៈគ្រួសារ កម្រិតសិក្សា ការអប់រុំ និងរូបសម្បត្តិរបស់កូនក្រមុំ។ អំណោយរបស់ភ្ញៀវ ជូនដល់កូនកម្លោះកូនក្រមុំគឺជាសាច់ប្រាក់ ត្រូវបានប្រគល់ជូនដោយផ្ទាល់ក្នុងពិធីចងដៃ។ ពិធីមង្គលការសម័យទំនើបបានបង្រួមពេលវេលាឲ្យខ្លីជាងមុន ដោយប្រារព្ធឡើងត្រឹមតែមួយថ្ងៃឬមួយថ្ងៃកន្លះប៉ុណ្ណោះ។ កិច្ចពិធីសំខាន់ៗនៅពេលព្រឹកមានដូចជា ពិធីហែជំនូន ពិធីកាត់សក់ និងពិធីចងដៃ នៅតែបានរក្សាទុក ប៉ុន្តែអាចប្រព្រឹត្តទៅក្នុងរយៈពេលដ៏ខ្លី។ ចំណែកឯពិធីនៅពេលល្ងាចវិញ តែងតែមានការបញ្ចូលនូវកម្មវិធីបែបបរទេស ដូចជា ការកាត់នំខេក និងការដើរជុំវិញតុដើម្បីបើកឆាកជាដើម។ ពិធីមង្គលការសម័យទំនើបវិញ គេនិយមរៀបចំនៅតាមមជ្ឈមណ្ឌល ឬភោជនីយដ្ឋានធំៗ ដែលមានសេវាកម្មរៀបចំអាពាហ៍ពិពាហ៍ជាកញ្ចប់។ ការតុបតែងលម្អមានភាពប្រណីត និងប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ដូចជាភ្លើងពណ៌ និងឆាកតន្ត្រីជាដើម។ សម្រាប់ការស្លៀកពាក់ គូស្វាមីភរិយានៅតែគ្រងឈុតប្រពៃណីនៅពេលព្រឹក ប៉ុន្តែនៅពេលល្ងាច ពួកគេអាចនឹងផ្លាស់ប្តូរមកស្លៀកឈុតអាវធំសម្រាប់កូនកំលោះ និងរ៉ូបពណ៌សសម្រាប់កូនក្រមុំ ដែលជាឥទ្ធិពលវប្បធម៌ពីបរទេស។ នៅសម័យបច្ចុប្បន្ន កូនប្រុសកូនស្រីមានសិទ្ធិក្នុងការជ្រើសរើសគូស្រករដោយខ្លួនឯង ប៉ុន្តែទោះបីពួកគេមានសេរីភាពក៏ដោយ ក៏ពួកគេនៅតែចាត់ទុក យោបល់ និងការព្រមពីមាតាបិតាជាកត្តាសំខាន់ដដែល។ ការចំណាយក្នុងពិធីមង្គលការនាពេលបច្ចុប្បន្ន មានការចំណាយខ្ពស់ ដោយសារសេវាកម្មរៀបចំអាពាហ៍ពិពាហ៍មានលក្ខណៈអាជីព និងសម្ភារៈទំនើបៗ។ ការចំណាយបានបង្ហាញពីឋានៈតាមរយៈការរៀបចំ ការតុបតែង និងចំនួនភ្ញៀវកិត្តិយស។ គ្រួសារដែលមានជីវភាពធូរធារអាចផ្តល់បណ្ណាការក្នុងចំនួនខ្ពស់ ដើម្បីបង្ហាញពីមុខមាត់ និងកិត្តិយសក្នុងសង្គម។ អំណោយរបស់ភ្ញៀវ គឺជាសាច់ប្រាក់ដូចគ្នា តែត្រូវបានដាក់ក្នុងស្រោមសំបុត្រ និងមានប្រអប់សម្រាប់ភ្ញៀវដាក់។